ការរស់នៅក្នុងបុរីនាពេលបច្ចុប្បន្នទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំងពីប្រជាជនកម្ពុជាគ្រប់រូប។ កត្តាសន្តិសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនជាហេតុផលចម្បងដែលធ្វើឱ្យគ្រួសារជាច្រើនសម្រេចចិត្តទិញផ្ទះបុរី។ នៅក្នុងគម្រោងបុរីនីមួយៗតែងតែមានការរៀបចំប្រព័ន្ធការពារសន្តិសុខយ៉ាងហ្មត់ចត់ដើម្បីបម្រើជូនអតិថិជន។ កម្លាំងភ្នាក់ងារសន្តិសុខដែលមានការបណ្តុះបណ្តាលច្បាស់លាស់តែងតែយាមកាមនិងល្បាតក្នុងបុរីរៀងរាល់ថ្ងៃយប់។ ច្រកចេញចូលតែមួយគត់របស់បុរីត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឱ្យជនប្លែកមុខចូលផ្តេសផ្តាសឡើយ។ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវរួមជួយឱ្យការតាមដានរាល់សកម្មភាពមិនប្រក្រតីនានាកាន់តែមានភាពងាយស្រួល។ ភ្ញៀវអញ្ជើញមកពីខាងក្រៅទាំងអស់ត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណនិងសុំការអនុញ្ញាតពីម្ចាស់ផ្ទះជាមុនសិន។ របងបេតុងព័ទ្ធជុំវិញបរិវេណបុរីទាំងមូលជួយទប់ស្កាត់រាល់ការជ្រៀតជ្រែកឬការទន្ទ្រានពីសំណាក់ជនខិលខូច។ ប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំបែបនេះផ្តល់នូវភាពកក់ក្តៅចិត្តយ៉ាងខ្លាំងដល់សមាជិកគ្រួសារទាំងអស់ដែលរស់។ លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភច្រើនឡើយទោះបីជាត្រូវខកខានមិនបាននៅផ្ទះរយៈពេលច្រើនថ្ងៃក៏ដោយចុះ។ សុវត្ថិភាពដ៏ល្អប្រសើរនេះបានកាត់បន្ថយអត្រានៃការកើតមានអំពើចោរកម្មនិងការបាត់បង់ទ្រព្យសម្បត្តិ។ ឪពុកម្តាយទាំងឡាយអាចមានទំនុកចិត្តខ្ពស់ក្នុងការបណ្តោយឱ្យកូនៗរបស់ពួកគេរត់លេងនៅមុខផ្ទះដោយសេរីបំផុត។ មនុស្សវ័យចំណាស់ក៏អាចដើរហាត់ប្រាណនៅតាមដងផ្លូវក្នុងបុរីដោយគ្មានការភ័យខ្លាចពីបញ្ហាគ្រោះថ្នាក់អ្វីឡើយ។ ការគ្រប់គ្រងសណ្តាប់ធ្នាប់យានយន្តដែលបើកបរក្នុងល្បឿនកំណត់ជួយការពារកុមារតូចៗពីគ្រោះថ្នាក់ចរាចរណ៍។ រាល់ការចេញចូលរបស់ជាងជួសជុលឬអ្នកដឹកជញ្ជូនទំនិញសុទ្ធតែត្រូវបានកត់ត្រាម៉ោងនិងពិនិត្យយ៉ាងហ្មត់ចត់បំផុត។ ប្រព័ន្ធសន្តិសុខដែលមិនចេះនឿយហត់នេះបង្កើតបានជាខែលការពារដ៏មានតម្លៃសម្រាប់សន្តិភាពផ្លូវចិត្តរបស់។ ការវិនិយោគលើប្រព័ន្ធការពារទំនើបៗបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ម្ចាស់អភិវឌ្ឍន៍គម្រោងចំពោះអ្នកជួល។ ភាពស្ងប់ស្ងាត់និងមានសុវត្ថិភាពខ្ពស់ជួយឱ្យការសម្រាកពីការងាររបស់សមាជិកគ្រួសារម្នាក់ៗកាន់តែមានន័យ។ មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏សន្តិសុខបុរីតែងតែត្រៀមខ្លួនជួយអន្តរាគមន៍ជូនលោកអ្នកភ្លាមៗជានិច្ច។ ការរស់នៅក្នុងបរិយាកាសដែលមានកិច្ចការពារពេញលេញបែបនេះគឺជាក្តីស្រមៃរបស់ប្រជាពលរដ្ឋសម័យថ្មីគ្រប់រូប។ ប្រព័ន្ធត្រួតពិនិត្យដ៏ទំនើបនៅច្រកទ្វារធំជួយវាយតម្លៃនិងទប់ស្កាត់រាល់ហានិភ័យនានាដែលដោះស្រាយបាន។ សូម្បីតែការចតរថយន្តនៅខាងក្រៅផ្ទះក៏មានសុវត្ថិភាពល្អជាងការរស់នៅតាមបណ្តោយដងផ្លូវសាធារណៈទូទៅដែរ។ ការជឿទុកចិត្តលើប្រព័ន្ធការពារសន្តិសុខជួយឱ្យសហគមន៍ទាំងមូលរស់នៅដោយសុខដុមរមនានិងគ្មានភាពភ័យខ្លាច។ សេវាកម្មយាមកាមដែលមានការទទួលខុសត្រូវខ្ពស់នេះជាចំណុចទាក់ទាញខ្លាំងបំផុតសម្រាប់អ្នកមានជីវភាពធូរធារ។ ការរៀបចំឱ្យមានលេខទូរស័ព្ទទាន់ហេតុការណ៍ជាមួយក្រុមសន្តិសុខជួយសម្រួលដល់ការទំនាក់ទំនងពេលមានអាសន្ន។ រាល់សកម្មភាពមិនប្រក្រតីទាំងឡាយនឹងត្រូវប្រកាសអាសន្ននិងដោះស្រាយភ្លាមៗដោយក្រុមការងារជំនាញក្នុងបុរី។ ស្មារតីប្រុងប្រយ័ត្នខ្ពស់របស់ក្រុមសន្តិសុខជួយធានាថារាល់យប់ការសម្រាករបស់អ្នករស់នៅពិតជាមានភាពសុខស្រួល។ ការជ្រើសរើសរស់នៅក្នុងបុរីគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់សុវត្ថិភាពយូរអង្វែងនៃមនុស្ស។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យតម្លៃនៃការរស់នៅក្នុងបុរីកាន់តែមានភាពលេចធ្លោខ្លាំងឡើងនៅក្នុងប្រទេសយើង។ សុវត្ថិភាពរឹងមាំគឺជាគ្រឹះដំបូងបង្អស់ក្នុងការកសាងសភមង្គលនិងភាពរីកចម្រើនប្រកបដោយនិរន្តរភាព។ បរិស្ថានរស់នៅដែលមានភាពស្អាតស្អំនិងមានរបៀបរៀបរយជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នករស់នៅបានយ៉ាងច្រើន។ គម្រោងបុរីនីមួយៗតែងតែមានការរៀបចំប្លង់មេយ៉ាងច្បាស់លាស់មុនពេលចាប់ផ្តើមដំណើរការសាងសង់សំណង់ផ្ទះ។ ប្រព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងនៅក្នុងបុរីត្រូវបានចាក់បេតុងឬកៅស៊ូយ៉ាងធំទូលាយនិងមានគំនូសចរាចរណ៍ត្រឹមត្រូវ។ ប្រព័ន្ធលូទឹកធំៗត្រូវបានដំឡើងយ៉ាងមានស្តង់ដារដើម្បីបង្ការបញ្ហាទឹកជំនន់ជន់លិចនៅពេលមានភ្លៀងធ្លាក់។ សេវាកម្មបោសសម្អាតដងផ្លូវសាធារណៈក្នុងបុរីត្រូវបានធ្វើឡើងជាប្រចាំរៀងរាល់ថ្ងៃដើម្បីរក្សាសោភ័ណភាពរួម។ ការប្រមូលកាកសំណល់និងសំរាមតាមផ្ទះនីមួយៗមានកាលវិភាគច្បាស់លាស់និងមិនបណ្តោយឱ្យមានក្លិនស្អុយឡើយ។ ដើមឈើនិងសួនច្បារបៃតងត្រូវបានដាំលម្អតាមដងផ្លូវយ៉ាងមានរបៀបរៀបរយមើលទៅគួរឱ្យចង់ទស្សនាកម្សាន្តចិត្ត។ លោកអ្នកនឹងមិនឃើញមានការចោលសំរាមពាសវាលពាសកាលឬការទុកដាក់សម្ភារៈអនាធិបតេយ្យនៅតាមដងផ្លូវក្នុងបុរីឡើយ។ ការគ្រប់គ្រងបរិស្ថានបានល្អជួយកាត់បន្ថយជម្រកសត្វល្អិតចង្រៃផ្សេងៗដូចជាមូសនិងសត្វកណ្តុរជាដើម។ ខ្យល់អាកាសបរិសុទ្ធដែលទទួលបានពីដើមឈើបៃតងជួយឱ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅកាន់តែល្អ។ ការកាត់បន្ថយការរំខានពីសំឡេងអ៊ូអរនៃម៉ាស៊ីននិងឡានពីរោងចក្រខាងក្រៅជួយឱ្យការរស់នៅមានភាពស្ងប់ស្ងាត់ល្អ។ សោភ័ណភាពផ្ទះនីមួយៗដែលត្រូវបានសាងសង់តាមរចនាបថស្រដៀងគ្នបង្កើតបានជារូបភាពដ៏មានរបៀបរៀបរយបំផុត។ ការមិនអនុញ្ញាតឱ្យមានការបើកអាជីវកម្មបង្កសំឡេងរំខានជួយរក្សាបាននូវសេចក្តីសុខរបស់ម្ចាស់ផ្ទះជិតខាង។ ការរៀបចំខ្សែបណ្តាញអគ្គិសនីនិងខ្សែកាបក្រោមដីឬរៀបចំឱ្យមានសណ្តាប់ធ្នាប់ជួយឱ្យទិដ្ឋភាពខាងលើមើលទៅវាល និងស្រស់ស្អាត។ ម្ចាស់ផ្ទះម្នាក់ៗតែងតែចូលរួមថែរក្សាអនាម័យនៅមុខផ្ទះរៀងៗខ្លួនដើម្បីបង្ហាញពីការរស់នៅបែបស៊ីវិល័យ។ សួនច្បារតូចៗនៅតាមបណ្តោយផ្លូវត្រូវបានកាត់តម្រឹមជារៀងរាល់ខែដោយក្រុមជាងសួនដែលមានជំនាញច្បាស់លាស់។ ទិដ្ឋភាពទូទៅនៃបុរីតែងតែផ្តល់នូវអារម្មណ៍ស្រស់ស្រាយនិងមានផាសុកភាពខ្ពស់រាល់ពេលដែលបានធ្វើដំណើរចូល។ ការរស់នៅក្នុងបរិស្ថានបៃតងជួយកាត់បន្ថយភាពតានតឹងពីការងារនិងការសិក្សាប្រចាំថ្ងៃរបស់សមាជិកគ្រួសារ។ របៀបរៀបរយដ៏ល្អនេះឆ្លុះបញ្ចាំងពីការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ ការរៀបចំកន្លែងទុកដាក់យានយន្តបានត្រឹមត្រូវជួយឱ្យដងផ្លូវក្នុងបុរីទាំងមូលមានភាពធំទូលាយនិងងាយធ្វើដំណើរ។ បរិស្ថានស្អាតស្អំក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យមកទស្សនាកម្សាន្តផងដែរ។ ការយល់ដឹងខ្ពស់របស់អ្នករស់នៅអំពីអនាម័យរួមជាកាតាលីករជួយឱ្យបុរីរក្សាបាននូវភាពស្រស់ស្អាតបានយូរអង្វែង។ រាល់បញ្ហាលិចទឹកឬខូចខាតផ្លូវថ្នល់នឹងត្រូវក្រុមការងារបច្ចេកទេសចុះមកជួសជុលភ្លាមៗដោយមិនទុកចោលឡើយ។ ភាពមានសណ្តាប់ធ្នាប់នេះធ្វើឱ្យសហគមន៍ទាំងមូលក្លាយជាកន្លែងរស់នៅគំរូមួយសម្រាប់សង្គមជាតិទាំងមូល។ ការដើរលំហែកាយនាពេលល្ងាចនៅក្នុងបរិវេណបុរីគឺជាសកម្មភាពដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់វ័យ។ ការថែទាំបរិស្ថានឱ្យស្អាតជានិច្ចជួយបង្កើនតម្លៃសោភ័ណភាពផ្ទះរបស់អ្នកឱ្យកាន់តែមានភាពលេចធ្លោខ្លាំង។ សុខភាពរបស់កុមារតូចៗត្រូវបានធានាយ៉ាងល្អតាមរយៈការរស់នៅក្នុងបរិយាកាសដែលគ្មានការបំពុលពីកាកសំណល់។ ការជ្រើសរើសរស់នៅក្នុងទីកន្លែងដែលមានការរៀបចំត្រឹមត្រូវបែបនេះជួយឱ្យជីវិតលោកអ្នកកាន់តែមានក្តីសុខ។ ភាពស្អាតស្អំនិងសណ្តាប់ធ្នាប់ក្នុងបុរីគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌រស់នៅដ៏ឧត្តុង្គឧត្តមរបស់ម្ចាស់ដែលរស់នៅ។ ទន្ទឹមនឹងបរិស្ថានដ៏ស្រស់ស្អាតការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួមដ៏សម្បូរបែបក៏ជាចំណុចទាក់ទាញដែរ។ ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈបរិក្ខាររួមនៅក្នុងបុរីត្រូវបានបង្កើតឡើងដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋ។ បុរីសម័យទំនើបភាគច្រើនត្រូវបានរចនានិងសាងសង់ឡើងដូចជាទីក្រុងរណបតូចមួយដែលមានភាពស្វ័យគ្រប់គ្រាន់។ វត្តមានសួនច្បារសាធារណៈដ៏ធំល្វឹងល្វើយនៅក្នុងបុរីផ្តល់ជាកន្លែងសម្រាកកាយយ៉ាងប្រសើរសម្រាប់អ្នករស់នៅ។ ក្លឹបហាត់ប្រាណដែលមានបំពាក់ឧបករណ៍ទំនើបៗត្រូវបានរៀបចំឡើងដើម្បីជួយជម្រុញសុខភាពរបស់អតិថិជន។ អាងហែលទឹកស្អាតៗនិងមានអនាម័យខ្ពស់ជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់សមាជិកគ្រួសារនាចុងសប្តាហ៍។ ការបង្កើតឱ្យមានតារាងបាល់ទាត់ឬតារាងវាយកូនបាល់ជួយជម្រុញសកម្មភាពកីឡាក្នុងសហគមន៍ឱ្យកាន់តែសកម្ម។ កន្លែងលេងកម្សាន្តសម្រាប់កុមារតូចៗដែលមានសុវត្ថិភាពខ្ពស់ជួយឱ្យពួកគេមានការអភិវឌ្ឍរាងកាយបានយ៉ាងល្អ។ បុរីខ្នាតធំមួយចំនួនថែមទាំងមានការសាងសង់សាលារៀនចំណេះដឹងទូទៅនៅក្នុងបរិវេណគម្រោងរបស់ខ្លួនទៀតផង។ ការមានផ្សារទំនើបឬហាងទំនិញក្បែរផ្ទះជួយសម្រួលដល់ការទិញម្ហូបអាហារនិងសម្ភារៈប្រើប្រាស់បានលឿន។ វត្តមានមន្ទីរពេទ្យឬគ្លីនិកព្យាបាលជំងឺក្នុងបុរីផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាសុខាភិបាលទាន់ពេល។ ការរៀបចំប្រព័ន្ធបណ្តាញទឹកស្អាតនិងភ្លើងអគ្គិសនីដែលមានស្ថិរភាពខ្ពស់ជួយកាត់បន្ថយការរំខានក្នុងជីវិត។ សាលប្រជុំឬទីធ្លារៀបចំកម្មវិធីជប់លៀងរួមត្រូវបានផ្តល់ជូនសម្រាប់បម្រើដល់ពិធីការផ្សេងៗរបស់ម្ចាស់ផ្ទះ។ ហាងកាហ្វេនិងភោជនីយដ្ឋានលំដាប់ៗនៅក្នុងបុរីជាកន្លែងដ៏ស័ក្តិសមសម្រាប់ការជួបជុំមិត្តភក្តិឬពិភាក្សា។ ការមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះដើម្បីស្វែងរកសេវាកម្មកម្សាន្តជួយសន្សំសំចៃពេលវេលានិងថវិកា។ រាល់បរិក្ខាររួមទាំងអស់ត្រូវបានគ្រប់គ្រងនិងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រប់គ្រងបុរី។ ការរៀបចំឱ្យមានចំណតរថយន្តសាធារណៈសម្រាប់ភ្ញៀវជួយទប់ស្កាត់ការចតរថយន្តរញ៉េរញ៉ៃនៅមុខផ្ទះអ្នកដទៃ។ ប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈត្រូវបានដំឡើងយ៉ាងកកកុញដើម្បីធានាពន្លឺគ្រប់គ្រាន់នាពេលរាត្រី។ សម្ភារៈបរិក្ខារដ៏សម្បូរបែបទាំងនេះបានលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់អ្នកភូមិឱ្យកាន់តែស៊ីវិល័យ។ ការរៀបចំឱ្យមានគន្លងផ្លូវសម្រាប់ជិះកង់ជួយលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាពនិងការការពារបរិស្ថាន។ លោកអ្នកអាចរីករាយជាមួយរបៀបរស់នៅបែបទំនើបនិងទាន់សម័យបំផុតដោយមិនបាច់ចាកចេញពីសហគមន៍ឡើយ។ ការមានសម្ភារៈបរិក្ខារគ្រប់គ្រាន់ជួយឱ្យកុមារមានឱកាសសិក្សានិងលេងកម្សាន្តក្នុងបរិយាកាសល្អប្រសើរ។ ភាពងាយស្រួលទាំងអស់នេះគឺជាកត្តាជម្រុញចិត្តធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តប្តូរមករស់នៅក្នុងបុរីវិញ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរជួយធានាថាបុរីនឹងនៅតែជាកន្លែងរស់នៅដ៏ល្អបំផុតទៅថ្ងៃអនាគត។ រាល់ការប្រើប្រាស់បរិក្ខាររួមសុទ្ធតែមានច្បាប់វិន័យច្បាស់លាស់ដើម្បីធានាសមធម៌សម្រាប់អ្នករស់នៅទាំងអស់។ ការថែទាំនិងជួសជុលឧបករណ៍ហាត់ប្រាណដែលខូចខាតត្រូវបានធ្វើឡើងភ្លាមៗដើម្បីជៀសវាងការបង្កគ្រោះថ្នាក់។ ភាពពេញលេញនៃសេវាកម្មនិងបរិក្ខារក្នុងបុរីជួយបំពេញរាល់បំណងប្រាថ្នារបស់សមាជិកគ្រួសារគ្រប់ជំនាន់។ ការរស់នៅក្នុងទីកន្លែងដែលមានអ្វីៗគ្រប់យ៉ាងស្រាប់បែបនេះផ្តល់នូវភាពងាយស្រួលរកអ្វីប្រៀបផ្ទឹមមិនបានឡើយ។ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំជួយធានាដល់ការរស់នៅប្រកបដោយផាសុកភាពនិងសុភមង្គលពិតប្រាកដសម្រាប់លោកអ្នក។ ការវិនិយោគលើបរិក្ខាររួមដ៏ល្អប្រណីតនេះឆ្លុះបញ្ចាំងពីតម្លៃនិងកិត្យានុភាពនៃគម្រោងបុរីទាំងមូលផងដែរ។ បន្ថែមពីលើសម្ភារៈបរិក្ខារដ៏ទំនើបទាំងនេះការបង្កើតទំនាក់ទំនងសង្គមក៏មានភាពល្អប្រសើរខ្លាំងណាស់ដែរ។ ការរស់នៅក្នុងបុរីជួយបង្កើតនូវវប្បធម៌រស់នៅបែបស៊ីវិល័យនិងមានទំនាក់ទំនងសង្គមល្អរវាងអ្នកជិតខាង។ អ្នករស់នៅក្នុងបុរីភាគច្រើនមានកម្រិតជីវភាពនិងការអប់រំប្រហាក់ប្រហែលគ្នាដែលងាយស្រួលយល់ចិត្តគ្នា។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជិតខាងជួយបង្កើតនូវបរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅនិងរីករាយ។ កុមារតូចៗមានឱកាសច្រើនក្នុងការបង្កើតមិត្តភក្តិល្អៗនៅក្នុងសហគមន៍ដែលមានសុវត្ថិភាពជាមួយគ្នា។ ការរៀបចំកម្មវិធីសង្គមផ្សេងៗក្នុងបុរីជួយឱ្យអ្នករស់នៅមានឱកាសជួបជុំនិងស្គាល់គ្នាកាន់តែជិតស្និទ្ធ។ ស្មារតីសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្នត្រូវបានបង្កើតឡើងយ៉ាងងាយស្រួលក្នុងបុរី។ ការគោរពសិទ្ធិឯកជនភាពនិងការរស់នៅមានសណ្តាប់ធ្នាប់ជួយកាត់បន្ថយជម្លោះរវាងអ្នកជិតខាងបានយ៉ាងច្រើន។ លោកអ្នកអាចស្វែងរកដៃគូពិភាក្សាអាជីវកម្មឬការងារបានយ៉ាងងាយស្រួលក្នុងចំណោមអ្នករស់នៅជាមួយគ្នា។ បរិយាកាសសហគមន៍ដ៏ល្អជួយឱ្យមនុស្សចាស់មិនមានអារម្មណ៍ថាឯកោឬត្រូវបានគេបោះបង់ចោលឡើយ។ ការចែករំលែកបទពិសោធន៍ជីវិតនិងការរស់នៅជួយឱ្យសហគមន៍ទាំងមូលកាន់តែមានភាពរីកចម្រើននិងរឹងមាំ។ ការបង្កើតក្រុមបណ្តាញសង្គមសម្រាប់ទំនាក់ទំនងក្នុងបុរីជួយឱ្យការផ្សព្វផ្សាយព័ត៌មានមានភាពរហ័ស។ វប្បធម៌យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកជាគ្រឹះដ៏សំខាន់ក្នុងការកសាងសហគមន៍មួយប្រកបដោយសន្តិភាព។ ការរៀបចំកម្មវិធីកីឡារួមគ្នាជួយជម្រុញសាមគ្គីភាពនិងបង្កើតភាពស្និទ្ធស្នាលរវាងគ្រួសារនីមួយៗក្នុងបុរី។ កុមារៗអាចរៀនសូត្រពីឥរិយាបថល្អៗពីមនុស្សជុំវិញខ្លួននៅក្នុងសហគមន៍ដែលមានការអប់រំខ្ពស់បែបនេះ។ ការជួយមើលការខុសត្រូវផ្ទះសម្បែងឱ្យគ្នាទៅវិញទៅមកនៅពេលអ្នកជិតខាងមិននៅផ្ទះបង្ហាញពីទឹកចិត្តដ៏ល្អ។ ទំនាក់ទំនងល្អនៅក្នុងសហគមន៍ជួយបង្កើតនូវបណ្តាញទំនាក់ទំនងសង្គមដ៏មានតម្លៃសម្រាប់អនាគតកូនៗ។ ការរស់នៅក្នុងបរិយាកាសដែលមានមនុស្សរាប់អានគ្នាច្រើនជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តបានយ៉ាងល្អ។ ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិរួមគ្នាក្នុងបុរីជួយរក្សាបាននូវអត្តសញ្ញាណនិងទំនៀមទម្លាប់ដ៏ល្អផូរផង់។ ការយល់ដឹងពីតួនាទីនិងកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសហគមន៍ជួយឱ្យបុរីមានការអភិវឌ្ឍទៅមុខជានិច្ច។ ភាពស្និទ្ធស្នាលនិងការរាប់អានគ្នាដូចបងប្អូនបង្កើតបានជាបរិយាកាសរស់នៅដ៏មានសុភមង្គលពិតប្រាកដ។ រាល់ការដោះស្រាយបញ្ហារួមក្នុងសហគមន៍ត្រូវបានធ្វើឡើងតាមរយៈការជជែកពិភាក្សាគ្នាយ៉ាងមានសន្តិវិធី។ ការបង្កើតឱ្យមានក្លឹបកម្សាន្តឬក្រុមចំណូលចិត្តដូចគ្នាជួយឱ្យអ្នករស់នៅមានសកម្មភាពកម្សាន្តកាន់តែច្រើន។ ការរស់នៅក្នុងសហគមន៍ស៊ីវិល័យជួយលើកកម្ពស់កិត្តិយសនិងកិត្យានុភាពរបស់គ្រួសារលោកអ្នកនៅក្នុងសង្គម។ ក្តីស្រឡាញ់និងការបារម្ភពីគ្នាទៅវិញទៅមកក្នុងបុរីបង្កើតបានជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការរស់នៅ។ លោកអ្នកនឹងមានអារម្មណ៍ថាមានសុវត្ថិភាពនិងកក់ក្តៅជានិច្ចនៅពេលដឹងថាមានអ្នកជិតខាងល្អៗនៅជុំវិញខ្លួន។ ការអភិវឌ្ឍគុណតម្លៃសង្គមចេញពីសហគមន៍តូចមួយនេះជួយរួមចំណែកដល់ការកសាងសង្គមជាតិទាំងមូលឱ្យល្អ។ ការរស់នៅដោយមានការយល់ចិត្តគ្នារវាងអ្នកជិតខាងជួយឱ្យជីវិតប្រចាំថ្ងៃពោរពេញដោយស្នាមញញឹមនិងក្តីសង្ឃឹម។ ទំនាក់ទំនងដ៏រឹងមាំនេះនឹងក្លាយជាការចងចាំដ៏ល្អសម្រាប់កូនៗរបស់លោកអ្នកនៅពេលពួកគេធំដឹងក្តីឡើង។ សហគមន៍ល្អគឺជាទ្រព្យសម្បត្តិមើលមិនឃើញដ៏មានតម្លៃបំផុតដែលលោកអ្នកទទួលបានពីការរស់នៅក្នុងបុរី។ ក្រៅពីអត្ថប្រយោជន៍នៃការរស់នៅប្រចាំថ្ងៃការទិញផ្ទះក្នុងបុរីក៏ជាឱកាសវិនិយោគដ៏ចំណេញផងដែរ។ ការវិនិយោគលើអចលនទ្រព្យក្នុងបុរីតែងតែត្រូវបានចាត់ទុកថាជាជម្រើសដ៏មានសុវត្ថិភាពនិងចំណេញខ្ពស់។ ផ្ទះនៅក្នុងបុរីដែលមានកេរ្តិ៍ឈ្មោះល្អនិងការគ្រប់គ្រងត្រឹមត្រូវតែងតែកើនតម្លៃជាលំដាប់ជារៀងរាល់ឆ្នាំ។ ស្ថិរភាពនៃតម្លៃអចលនទ្រព្យក្នុងបុរីជួយការពារទុនវិនិយោគរបស់លោកអ្នកមិនឱ្យខាតបង់ទៅថ្ងៃក្រោយឡើយ។ តម្រូវការទីផ្សារខ្ពស់ចំពោះផ្ទះក្នុងបុរីធ្វើឱ្យវាក្លាយជាទ្រព្យសកម្មងាយស្រួលក្នុងការលក់បន្ត។ លោកអ្នកក៏អាចរកចំណូលអកម្មបានយ៉ាងងាយស្រួលតាមរយៈការដាក់ជួលផ្ទះត្រឡប់ទៅឱ្យអតិថិជនដទៃវិញ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងបុរីជាកត្តាជម្រុញបន្ថែមធ្វើឱ្យតម្លៃដីនិងផ្ទះកាន់តែកើនឡើង។ ការទិញផ្ទះក្នុងបុរីតាំងពីដំណាក់កាលដំបូងជួយឱ្យលោកអ្នកទទួលបានផលចំណេញខ្ពស់នៅពេលគម្រោងបញ្ចប់។ លក្ខខណ្ឌនៃការទូទាត់ប្រាក់មានភាពបត់បែននិងងាយស្រួលជួយឱ្យអ្នកទិញអាចរៀបចំផែនការហិរញ្ញវត្ថុបានល្អ។ ការគាំទ្រផ្នែកឥណទានពីធនាគារដៃគូជួយសម្រួលដល់ការទិញផ្ទះបុរីកាន់តែមានភាពងាយស្រួលនិងរហ័ស។ សក្តានុពលនៃការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជួយធានាថារាល់ការវិនិយោគក្នុងបុរីពិតជាមិនខុសឡើយ។ ភាពស្របច្បាប់និងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីច្បាស់លាស់ផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគទុន។ ការជ្រើសរើសទីតាំងបុរីដែលមានសក្តានុពលខ្លាំងជួយពន្លឿនល្បឿននៃការកើនឡើងតម្លៃទ្រព្យសម្បត្តិរបស់លោកអ្នក។ ការរក្សាបាននូវគុណភាពសំណង់ល្អជួយឱ្យផ្ទះក្នុងបុរីមិនងាយធ្លាក់ថ្លៃទោះបីជាឆ្លងកាត់ពេលវេលាយូរក៏ដោយ។ ការវិនិយោគលើផ្ទះបុរីគឺជាវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការរក្សាប្រាក់សន្សំរបស់អ្នកឱ្យកើនឡើងតាមអតិផរណា។ អ្នកជំនួញជាច្រើនតែងតែជ្រើសរើសទិញផ្ទះក្នុងបុរីដើម្បីទុកជាទ្រព្យធានាក្នុងការពង្រីកអាជីវកម្មផ្សេងៗ។ ការកើនឡើងនៃចំនួនប្រជាជនក្នុងទីក្រុងធ្វើឱ្យតម្រូវការលំនៅឋានក្នុងបុរីមាននិរន្តរភាពយូរអង្វែងទៅមុខ។ កេរ្តិ៍ឈ្មោះរបស់អ្នកអភិវឌ្ឍន៍គម្រោងគឺជាការធានាមួយដ៏សំខាន់សម្រាប់ជោគជ័យនៃការវិនិយោគរបស់លោកអ្នក។ ការជួលផ្ទះក្នុងបុរីឱ្យជនបរទេសស្នាក់នៅអាចទទួលបានអត្រាផលទុនត្រឡប់មកវិញខ្ពស់ជាងផ្ទះធម្មតា។ ការរៀបចំទេសភាពនិងបរិក្ខារល្អៗក្នុងបុរីជួយទាក់ទាញចិត្តអ្នកទិញបន្តឱ្យហ៊ានប្រគល់តម្លៃខ្ពស់ជានិច្ច។ លោកអ្នកនឹងមានអារម្មណ៍កក់ក្តៅក្នុងការមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងតម្លៃពីមួយថ្ងៃទៅមួយថ្ងៃ។ ការវិនិយោគនេះមិនត្រឹមតែផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេថែមទាំងផ្តល់នូវមោទនភាពផ្ទាល់ខ្លួន។ សាច់ប្រាក់ងាយស្រួលនៃការលក់ដូរអចលនទ្រព្យប្រភេទនេះជួយសម្រួលដល់ការបង្វិលទុនពេលត្រូវការប្រាក់បន្ទាន់។ ការរៀបចំច្បាប់ទម្លាប់ច្បាស់លាស់ក្នុងការផ្ទេរសិទ្ធិកាន់កាប់ជួយកាត់បន្ថយហានិភ័យផ្លូវច្បាប់ផ្សេងៗ។ ទស្សនវិស័យវែងឆ្ងាយនៃការអភិវឌ្ឍទីក្រុងតែងតែផ្តល់ផលប្រយោជន៍ដល់គម្រោងបុរីដែលស្ថិតនៅតំបន់ជាយក្រុង។ ការជ្រើសរើសទិញផ្ទះក្នុងបុរីជាការបោះទុនដ៏មានតម្លៃសម្រាប់បង្កើតទ្រព្យសម្បត្តិដល់កូនចៅជំនាន់ក្រោយ។ រាល់ការចំណាយលើការទិញផ្ទះក្នុងបុរីពិតជាទទួលបានមកវិញនូវគុណតម្លៃជីវិតនិងផលចំណេញសេដ្ឋកិច្ចដ៏លើសលប់។ ស្ថិតិទីផ្សារបង្ហាញថាអចលនទ្រព្យក្នុងបុរីតែងតែមានភាពធន់ខ្ពស់ទោះបីជាស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ ការសម្រេចចិត្តវិនិយោគនៅថ្ងៃនេះនឹងនាំមកនូវផ្លែផ្កាហិរញ្ញវត្ថុដ៏ត្រចះត្រចង់សម្រាប់លោកអ្នកនៅថ្ងៃអនាគត។ សរុបមកការទិញផ្ទះក្នុងបុរីគឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរស់នៅប្រកបដោយផាសុកភាព។ រួមសេចក្តីមក ការជ្រើសរើសការរស់នៅក្នុងបុរីគឺជាសញ្ញាណនៃការឈានទៅរកជីវិតដ៏មានសុភមង្គលនិងភាពជោគជ័យពិតប្រាកដ។